ក្នុងសេដ្ឋកិច្ចកម្ពុជា កម្មកររោងចក្រកាត់ដេរ ជាពិសេសគឺស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ និងជាកម្លាំងចលករដ៏រឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់មានលក្ខណៈពិសេស ដែលពោរពេញទៅដោយការតស៊ូ និងការលះបង់យ៉ាងធំធេង។ រៀងរាល់ព្រឹកព្រលឹមប្រហែលម៉ោង ៥ កម្មករកម្មការិនីជាច្រើនបានភ្ញាក់ពីដំណេក ហើយប្រញាប់ប្រញាល់រៀបចំខ្លួន។ ពួកគេបានត្រៀមខ្លួនចេញដំណើរទៅធ្វើការទាំងនៅពេលដែលមេឃនៅងងឹតនៅឡើយ។ ការធ្វើដំណើរទៅរោងចក្រ គឺជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃដ៏លំបាកបំផុត។ កម្មកររាប់សិបនាក់បានជិះឡានធំ ឬម៉ូតូកង់បីតូចៗដែលកកកុញគ្នាទៅវិញទៅមក។ ពួកគេត្រូវប្រឈមនឹងធូលីដី និងគ្រោះថ្នាក់ចរាចរណ៍យ៉ាងខ្លាំង។ ពេលទៅដល់រោងចក្រ ម៉ោងធ្វើការដ៏វែងចាប់ផ្ដើមតាំងពីម៉ោង ៧ ឬ ៨ ព្រឹក រហូតដល់ម៉ោង ៤ ឬ ៥ ល្ងាច។ ពួកគេត្រូវអនុវត្តការងារដដែលៗយ៉ាងយកចិត្តទុកដាក់ និងលឿនរហ័ស ក្រោមសំឡេងម៉ាស៊ីនយ៉ាងទ្រហឹងអ៊ឹងកង។ ពេលវេលាសម្រាកមានតែពេលបាយថ្ងៃត្រង់ប្រហែលមួយម៉ោងប៉ុណ្ណោះ ដែលជាពេលដ៏ខ្លីសម្រាប់ពួកគេដើម្បីញ៉ាំបាយ និងសម្រាកបន្តិច។ បន្ទាប់ពីម៉ោងធ្វើការធម្មតា កម្មករជាច្រើនតែងតែបន្តធ្វើថែមម៉ោង ដើម្បីទទួលបានប្រាក់កម្រៃបន្ថែមទៀត។ ការធ្វើការថែមម៉ោងបានធ្វើឱ្យពួកគាត់កាន់តែអស់កម្លាំង ប៉ុន្តែវាជាតម្រូវការចាំបាច់ដើម្បីផ្គត់ផ្គង់ជីវភាព។ នៅពេលត្រឡប់ទៅផ្ទះវិញនៅពេលល្ងាច ពួកគាត់ត្រូវចំណាយពេលធ្វើដំណើរដ៏វែងឆ្ងាយដូចពេលព្រឹកដែរ។ ពេលមកដល់ផ្ទះវិញ ពួកគាត់នៅតែត្រូវបន្តការងារផ្ទះទៀត ដូចជាការបោកគក់ ស្លៀកពាក់ និងរៀបចំអាហារសម្រាប់ថ្ងៃបន្ទាប់ ដែលធ្វើឱ្យពេលវេលាសម្រាកកាន់តែមានកំណត់។ មួយជីវិតរបស់កម្មករកម្មការិនីគឺរវល់ស្ទើរតែទាំងស្រុង រហូតគ្មានពេលសម្រាប់ខ្លួនឯង។ ក្រៅពីទម្លាប់ប្រចាំថ្ងៃដ៏តានតឹង កម្មកររោងចក្រកាត់ដេរក៏ត្រូវប្រឈមនឹង លក្ខខណ្ឌការងារ និងបញ្ហាប្រឈម ជាច្រើនផងដែរ។ បញ្ហាប្រឈមធំជាងគេគឺ ប្រាក់ឈ្នួល។ ទោះបីជាមានការកើនឡើងប្រាក់ឈ្នួលអប្បបរមាក៏ដោយ ក៏ប្រាក់ខែរបស់ពួកគាត់នៅតែមិនគ្រប់គ្រាន់សម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃដែរ។ ថ្លៃជួលបន្ទប់ ថ្លៃម្ហូបអាហារ ថ្លៃទឹក ភ្លើង និងការបង់រំលោះម៉ូតូសុទ្ធតែជាបន្ទុកដ៏ធ្ងន់ធ្ងរ។ ម្យ៉ាងទៀត បរិយាកាសការងារ ក៏ជាចំណុចមួយដែលត្រូវពិចារណា។ កម្មករខ្លះធ្វើការក្នុងរោងចក្រដែលមានកំដៅខ្លាំង និងខ្វះខ្យល់ចេញចូល ដែលអាចប៉ះពាល់ដល់ សុខភាព របស់ពួកគេ។ ជំងឺឈឺក្បាល ឈឺសន្លាក់ដៃជើង និងជំងឺផ្លូវដង្ហើមតែងកើតមានឡើងជាញឹកញាប់។ លើសពីនេះ ភាពមិនប្រាកដប្រជានៃ កិច្ចសន្យាការងារ ក៏ជាបញ្ហាដែរ។ កម្មករជាច្រើនតែងតែមានកិច្ចសន្យារយៈពេលខ្លី ដែលធ្វើឱ្យពួកគាត់ភ័យខ្លាចបាត់បង់ការងារនៅពេលណាដែលក្រុមហ៊ុនមានបញ្ហា។ ចំពោះ ប.ស.ស. ឬ មូលនិធិសន្តិសុខសង្គមជាតិ វិញ កម្មករមានសិទ្ធិទទួលបានអត្ថប្រយោជន៍ដូចជាការពិនិត្យព្យាបាល និងប្រាក់ឧបត្ថម្ភពេលសម្រាលកូន។ ប៉ុន្តែការទទួលបានអត្ថប្រយោជន៍នេះក៏អាចជួបប្រទះភាពស្មុគស្មាញ និងត្រូវការពេលច្រើន។ បញ្ហាដ៏ធំមួយទៀតគឺ បំណុល។ ដោយសារប្រាក់ខែតិច និងមានតម្រូវការចំណាយច្រើន កម្មករខ្លះត្រូវខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ ឬអ្នកកណ្ដាល ដែលធ្វើឱ្យពួកគាត់ធ្លាក់ចូលក្នុងវដ្តបំណុលឥតឈប់ឈរ។ ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ ជីវភាពរស់នៅ និងសង្គម របស់កម្មករក៏មានភាពកក់ក្ដៅដែរ។ ភាគច្រើននៃកម្មកររស់នៅក្នុង កន្លែងស្នាក់នៅ គឺជាបន្ទប់ជួលតូចៗ ដែលមានសម្ភារៈប្រើប្រាស់សាមញ្ញៗ។ ពួកគាត់ច្រើនរស់នៅជុំគ្នាជាច្រើននាក់ក្នុងបន្ទប់មួយ ដើម្បីចែករំលែកថ្លៃឈ្នួល និងការចំណាយផ្សេងៗ។ ពួកគេបានបង្កើតជាសហគមន៍តូចមួយដែលជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។ គោលបំណងសំខាន់មួយនៃការធ្វើការរបស់កម្មករទាំងនេះគឺ ការគាំទ្រគ្រួសារ។ ពួកគាត់តែងតែផ្ញើប្រាក់ខែមួយចំនួនធំទៅផ្ទះនៅតាមបណ្ដាខេត្ត ដើម្បីជួយផ្គត់ផ្គង់ឪពុកម្ដាយ បងប្អូន និងកូនៗ។ នេះគឺជាការលះបង់ដ៏ធំធេង និងជាកម្លាំងជំរុញដ៏សំខាន់ដែលធ្វើឱ្យពួកគាត់បន្តការតស៊ូ។ ក្នុងន័យនេះ ពួកគាត់គឺជាសរសរស្តម្ភសំខាន់មួយរបស់គ្រួសារ។ ចំពោះ សកម្មភាពសង្គម វិញ កម្មករភាគច្រើនមិនមានពេលទំនេរច្រើននោះទេ។ ថ្ងៃចុងសប្ដាហ៍ត្រូវបានប្រើប្រាស់សម្រាប់ការសម្រាក បោកគក់ខោអាវ និងដេកឱ្យបានគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនសម្រាប់សប្ដាហ៍បន្ទាប់។ ពេលខ្លះពួកគាត់ក៏បានជួបជុំគ្នាជាមួយមិត្តភក្តិ ឬទៅវត្តធ្វើបុណ្យផងដែរ។ សហគមន៍កម្មករគឺជាប្រភពនៃការគាំទ្រផ្លូវចិត្តដ៏សំខាន់ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនមិនឯកោឡើយ។ ពួកគាត់បានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងជួយដោះស្រាយបញ្ហាជាមួយគ្នា។ ទោះបីជីវភាពលំបាក ក៏ពួកគេនៅតែរកឃើញនូវភាពកក់ក្ដៅ និងក្ដីសង្ឃឹមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។